ព្រះភូមិ គឺជាទីសក្ការៈមួយដែលប្រជាជនខ្មែរគ្រប់រូបបានស្គាល់ និងគោរពបូជា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ផ្ទះសម្បែង និងសមាជិកគ្រួសារ។ ការដាក់តាំងព្រះភូមិមានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺតាំងពីជំនាន់បុរាណមកម្ល៉េះ។ ជំនឿលើព្រះភូមិនេះគឺមានតាំងពីសម័យហិណ្ឌូសាសនាមកម្ល៉េះ ដែលព្រះភូមិ ឬ ព្រះភូមិទេវតា គឺជាម្ចាស់ទឹកម្ចាស់ដីដែលបានថែរក្សា និងការពារទីកន្លែងណាមួយ។ ប្រជាជនខ្មែរមានជំនឿយ៉ាងមុតមាំថា មុននឹងសង់ផ្ទះសម្បែង ឬសំណង់ផ្សេងៗ ត្រូវតែធ្វើពិធីសែនព្រេនដើម្បីសុំការអនុញ្ញាតពីព្រះភូមិជាមុនសិន។ ជំនឿនេះបានបន្តរហូតមកដល់បច្ចុប្បន្ន ដែលរាល់ផ្ទះទាំងអស់តែងតែមានព្រះភូមិសម្រាប់គោរពបូជា។ រឿងរ៉ាវទាក់ទងនឹងព្រះភូមិបានឆ្លុះបញ្ចាំងពីជំនឿ និងការរស់នៅរបស់ប្រជាជនខ្មែរជាមួយនឹងជំនឿនិងសាសនា។ ដោយប្រជាជនខ្មែរបានចាត់ទុកថា ផែនដីមិនមែនជារបស់មនុស្សតែម្នាក់ទេ តែវាមានម្ចាស់ ហើយដើម្បីរស់នៅដោយសុខសាន្ត មនុស្សត្រូវតែគោរពម្ចាស់ទឹកម្ចាស់ដី។ ជំនឿលើព្រះភូមិនេះបានក្លាយជាផ្នែកមួយនៃវប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។ ចំពោះទីកន្លែងសម្រាប់ព្រះភូមិត្រូវបានផលិតឡើងពីសម្ភារៈជាច្រើនប្រភេទ ដូចជា ឈើ ស៊ីម៉ងត៍ និង ថ្ម។ ដំណើរការនៃការផលិតមានភាពស្មុគស្មាញ និងតម្រូវឲ្យមានជំនាញខ្ពស់ ជាងត្រូវចាប់ផ្ដើមពីការរៀបចំសម្ភារៈ ដោយត្រៀមឈើ ស៊ីម៉ងត៍ ឬថ្ម ដើម្បីធ្វើជាទម្រង់របស់ទីកន្លែងព្រះភូមិ។ បន្ទាប់មក ជាងត្រូវឆ្លាក់ឬរចនារូបរាងព្រះភូមិដែលមានទម្រង់ដូចជា ប្រាសាទ ឬផ្ទះតូចមួយ។ ដំណាក់កាលនេះទាមទារនូវភាពប៉ិនប្រសប់ខ្លាំង ដើម្បីឲ្យផ្ទះព្រះភូមិមានរូបរាងស្អាត។ ផ្ទះព្រះភូមិដែលធ្វើរួច ត្រូវបានយកមកលាបពណ៌ ឬតុបតែងលម្អដើម្បីឲ្យមានសភាពស្រស់ស្អាត និងទាក់ទាញ។ ជារួមមក ការផលិតព្រះភូមិគឺជាដំណើរការដ៏ស្មុគស្មាញដែលបានបង្ហាញពីភាពប៉ិនប្រសប់របស់សិប្បករខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមដើម្បីបង្កើតផលិតផលដែលមានតម្លៃ។ ព្រះភូមិមានច្រើនប្រភេទទៅតាមទម្រង់និងការប្រើប្រាស់របស់វា ដែលអាចបែងចែកជាបីក្រុមធំៗបាន។ ដែលក្រុមទីមួយគឺ ព្រះភូមិសម្រាប់ផ្ទះ ដែលជាប្រភេទព្រះភូមិដែលគេនិយមដាក់តាំងបំផុត ដែលមានទម្រង់ជាផ្ទះតូចមួយសម្រាប់សែនព្រេន និងបូជា។ ហើយព្រះភូមិប្រភេទនេះមានបំណងសម្រាប់សុំសេចក្តីសុខសាន្ត និងសិរីសួស្តីដល់ផ្ទះសម្បែង។ ចំណែកក្រុមទីពីរគឺ ព្រះភូមិសម្រាប់អាជីវកម្ម ដែលត្រូវបានគេដាក់នៅតាមក្រុមហ៊ុន ហាងលក់ទំនិញ ឬទីតាំងអាជីវកម្មផ្សេងៗ ដើម្បីសុំលាភសំណាង និងការរីកចម្រើនក្នុងអាជីវកម្ម។ សម្រាប់ក្រុមទីបីវិញគឺ ព្រះភូមិសម្រាប់ដី ដែលត្រូវបានគេដាក់នៅតាមដីដែលគ្មានសំណង់ ដើម្បីសុំការការពារពីព្រះភូមិទេវតា។ ទន្ទឹមនឹងនេះព្រះភូមិសម្រាប់សិរីសួស្តីនៅក្នុងផ្ទះ មានគុណសម្បត្តិសំខាន់ៗជាច្រើន ដែលបានធ្វើឱ្យវាក្លាយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ដែលគុណសម្បត្តិដ៏សំខាន់បំផុតរបស់ព្រះភូមិសម្រាប់សិរីសួស្តីនៅក្នុងផ្ទះគឺវាមានតម្លៃសាសនា និងវប្បធម៌ខ្ពស់។ ព្រះភូមិមានតម្លៃដ៏ពិសិដ្ឋក្នុងជំនឿរបស់ប្រជាជនខ្មែរ ហើយវាជាកន្លែងសម្រាប់បូជាដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងលាភសំណាងដល់ក្រុមគ្រួសារ។ ហើយគុណសម្បត្តិបន្ទាប់របស់ផ្ទះព្រះភូមិសម្រាប់សិរីសួស្តីនៅក្នុងផ្ទះ គឺភាពរឹងមាំនិងប្រើប្រាស់បានយូរ។ ដោយសារតែផលិតពីវត្ថុធាតុដើមដូចជាស៊ីម៉ងត៍ ឬថ្ម ព្រះភូមិមានលក្ខណៈរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ ដូច្នេះ ព្រះភូមិសម្រាប់សិរីសួស្តីនៅក្នុងផ្ទះ វាធន់នឹងកម្ដៅថ្ងៃ ភ្លៀង និងខ្យល់។ ចំណែកគុណសម្បត្តិចុងក្រោយរបស់ផ្ទះព្រះភូមិសម្រាប់សិរីសួស្តីនៅក្នុងផ្ទះ គឺវាជាផ្នែកមួយនៃប្រពៃណី។ ការធ្វើ និងការដាក់តាំងព្រះភូមិបានជួយរក្សានិងលើកកម្ពស់សិល្បៈ និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ដែលគុណសម្បត្តិទាំងនេះបានធ្វើឱ្យផ្ទះព្រះភូមិមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបានរួមចំណែកដល់ការអភិរក្សវប្បធម៌ខ្មែរផងដែរ។ ព្រះភូមិសម្រាប់សិរីសួស្តីនៅក្នុងផ្ទះ មិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។ សិប្បកម្មផលិតព្រះភូមិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារសម្រាប់សិប្បករ ដែលពួកគេបានទទួលប្រាក់ចំណូលទៀងទាត់ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។ បន្ថែមពីនេះ សិប្បកម្មផលិតព្រះភូមិបានជួយដល់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍នៅតាមតំបន់ជនបទផងដែរ។ លើសពីនេះ ការធ្វើព្រះភូមិបានជួយរក្សានិងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរទៀតផង។ សិប្បករបានបន្តជំនាញរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឱ្យសិល្បៈនេះនៅតែមានជីវិតរស់រវើកដល់សព្វថ្ងៃ។ ក្រៅពីនេះ ការគោរពបូជាព្រះភូមិបានជួយរក្សានិងពង្រឹងជំនឿរបស់ប្រជាជនខ្មែរដែលបានចាត់ទុកថាផែនដីមានម្ចាស់ ហើយមនុស្សត្រូវតែចុះសម្រុងជាមួយធម្មជាតិ។ សរុបមក ព្រះភូមិមិនត្រឹមតែជាទីសក្ការៈបូជាប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សវប្បធម៌ខ្មែរផងដែរ។